នៅក្នុងវប្បធម៌ខ្មែរ មិត្តភាពមិនត្រូវបានកសាងឡើងត្រឹមតែតាមរយៈការនិយាយឬការជួបជុំគ្នាធម្មតានោះទេ ប៉ុន្តែវាក៏ត្រូវបានពង្រឹងដោយសកម្មភាពជាក់ស្តែងដែលទាមទារការចូលរួមនិងការសហការគ្នាផងដែរ។ សកម្មភាពដូចជាការនេសាទត្រី ការច្រូតស្រូវ និងការជួយពលកម្មគ្នាទៅវិញទៅមកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះនូវស្មារតីសាមគ្គីភាព ភាពជឿជាក់ និងអនុស្សាវរីយ៍រួមដ៏ជ្រាលជ្រៅរវាងមិត្តភក្តិ។ សកម្មភាពទាំងនេះមិនមែនជាការងារនោះទេ ប៉ុន្តែវាជាសិល្បៈនៃការទំនាក់ទំនងដែលជួយឱ្យយើងស្គាល់គ្នាកាន់តែច្បាស់។ វាក៏ជាការបង្ហាញពីការយកចិត្តទុកដាក់និងភាពស្មោះត្រង់របស់មនុស្សចំពោះគ្នាទៅវិញទៅមក។ ការចូលរួមក្នុងសកម្មភាពទាំងនេះបានធ្វើឱ្យចំណងមិត្តភាពមានភាពរឹងមាំនិងយូរអង្វែង។ ការនេសាទត្រីត្រូវបានគេចាត់ទុកថាជាសកម្មភាពមួយដ៏សាមញ្ញ ប៉ុន្តែវាមានអត្ថន័យជ្រាលជ្រៅក្នុងការកសាងមិត្តភាព។ ជាញឹកញាប់ មនុស្សតែងតែបបួលមិត្តភក្តិរបស់ខ្លួនទៅនេសាទត្រីជាមួយគ្នាដើម្បីបន្ធូរអារម្មណ៍ពីភាពតានតឹងប្រចាំថ្ងៃ។ សកម្មភាពនេះបានបង្កើតនូវបរិយាកាសដ៏ស្ងប់ស្ងាត់និងបន្ធូរអារម្មណ៍ ដែលអនុញ្ញាតឱ្យមិត្តភក្តិមានពេលវេលាច្រើនដើម្បីនិយាយគ្នាដោយស្មោះត្រង់។ នៅពេលដែលអង្គុយនេសាទត្រីជាមួយគ្នា ពួកគេអាចចែករំលែករឿងរ៉ាវផ្ទាល់ខ្លួននិងដំបូន្មានល្អៗទៅកាន់គ្នាបានដោយបើកចំហរ។ ការនេសាទត្រីក៏ជាឱកាសមួយដើម្បីបង្កើតអនុស្សាវរីយ៍សប្បាយៗផងដែរ ដូចជាការនេសាទត្រីបានច្រើនឬជួបប្រទះនូវរឿងគួរឱ្យអស់សំណើចផ្សេងៗ។ អនុស្សាវរីយ៍ទាំងនេះនឹងនៅជាប់ក្នុងចិត្តរបស់អ្នកជានិច្ច ទោះបីជាពេលវេលាបានកន្លងផុតទៅក៏ដោយ។ ប្រសិនបើមានអ្នកណាម្នាក់នេសាទត្រីបានច្រើន ពួកគេតែងតែចែករំលែកវាជាមួយមិត្តភក្តិរបស់ខ្លួន។ ការចែករំលែកចំណីអាហារគឺជាការបង្ហាញពីក្តីស្រឡាញ់និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ ក្នុងអំឡុងពេលនេសាទ អ្នកក៏អាចរៀនសូត្រពីគ្នាទៅវិញទៅមកអំពីបច្ចេកទេសនេសាទ ដូចជាការដាក់នុយឬការប្រើប្រាស់ឧបករណ៍នេសាទ។ ការរៀនសូត្រពីគ្នាទៅវិញទៅមកបានធ្វើឱ្យទំនាក់ទំនងមិត្តភាពកាន់តែមានភាពរឹងមាំនិងកាន់តែល្អប្រសើរ។ វាជាសកម្មភាពមួយដែលបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយតាំងពីបុរាណកាលមក។ ការនេសាទត្រីក៏ជួយឱ្យមនុស្សមានការអត់ធ្មត់និងមានការយកចិត្តទុកដាក់ផងដែរ។ វាជាសកម្មភាពដែលផ្តល់នូវភាពស្ងប់ស្ងាត់ផ្លូវចិត្តនិងជួយឱ្យអ្នកមានអារម្មណ៍ល្អប្រសើរ។ ការនេសាទត្រីជាក្រុមគឺជាពេលវេលាដ៏ល្អបំផុតដើម្បីបន្ធូរអារម្មណ៍ពីការងារ។ ខុសប្លែកពីការនេសាទត្រី ការច្រូតស្រូវគឺជាការងារធ្ងន់ធ្ងរដែលទាមទារនូវកម្លាំងកាយចិត្តនិងការសហការគ្នាយ៉ាងពិតប្រាកដ។ នៅក្នុងតំបន់ជនបទខ្មែរ ការច្រូតស្រូវតែងតែត្រូវបានធ្វើឡើងជាក្រុមដោយមានការជួយពលកម្មពីមិត្តភក្តិនិងអ្នកភូមិជិតខាង។ ការងារធ្ងន់បែបនេះបានជួយពង្រឹងស្មារតីសាមគ្គីភាពយ៉ាងខ្លាំងក្លាបំផុតនៅក្នុងចំណោមក្រុមការងារ។ មនុស្សគ្រប់រូបត្រូវតែធ្វើការជាមួយគ្នាដើម្បីបញ្ចប់ការងារច្រូតស្រូវឱ្យបានទាន់ពេល ហើយពួកគេតែងតែជួយគ្នាទៅវិញទៅមកនៅពេលដែលអ្នកណាម្នាក់មានការលំបាក។ ទោះបីជាការងារច្រូតស្រូវមានលក្ខណៈធ្ងន់ធ្ងរនិងហត់នឿយក៏ដោយ ក៏បរិយាកាសនៅក្នុងវាលស្រែតែងតែមានភាពរីករាយនិងពោរពេញដោយសំឡេងសំណើច។ ពួកគេតែងតែនិយាយលេងសើចនិងច្រៀងលេងកម្សាន្តដើម្បីបំបាត់ភាពធុញទ្រាន់និងភាពនឿយហត់។ ការងារច្រូតស្រូវក៏ជាឱកាសមួយដើម្បីចែករំលែកអាហារថ្ងៃត្រង់ដ៏សាមញ្ញប៉ុន្តែមានន័យផងដែរ។ ពួកគេតែងតែអង្គុយញ៉ាំបាយជាមួយគ្នានៅក្រោមម្លប់ឈើឬនៅក្រោមខ្ទមដែលបានរៀបចំទុកមុន។ ការញ៉ាំអាហារជាក្រុមបានធ្វើឱ្យទំនាក់ទំនងមិត្តភាពកាន់តែមានភាពស្និទ្ធស្នាលនិងស៊ីជម្រៅ។ សកម្មភាពច្រូតស្រូវក៏បានបង្ហាញពីភាពអាស្រ័យគ្នាទៅវិញទៅមករបស់មនុស្សនៅក្នុងសង្គម។ ការងារនេះពិតជាបង្ហាញថា មនុស្សម្នាក់មិនអាចសម្រេចអ្វីបានដោយខ្លួនឯងនោះទេ។ ការជួយពលកម្មគ្នាក្នុងការងារធ្ងន់បែបនេះបានធ្វើឱ្យមិត្តភាពមានភាពរឹងមាំខ្លាំង។ វាជាសកម្មភាពមួយដែលបានបណ្តុះនូវភាពស្មោះត្រង់និងការជឿជាក់យ៉ាងជ្រាលជ្រៅរវាងមិត្តភក្តិ។ ពួកគេនឹងមានអារម្មណ៍ថាខ្លួនមិននៅឯកោឡើយនៅពេលដែលពួកគេមានការងារលំបាក។ ក្រៅពីការច្រូតស្រូវ មិត្តភក្តិខ្មែរក៏តែងតែស្ម័គ្រចិត្តជួយពលកម្មគ្នាទៅវិញទៅមកក្នុងកិច្ចការងារផ្សេងៗទៀតជាច្រើនដែលទាមទារការសហការនិងកម្លាំងរួម។ ឧទាហរណ៍ជាក់ស្តែងនិងគួរឱ្យកត់សម្គាល់បំផុតរួមមានការជួយគ្នាក្នុងការដាំដុះដំណាំកសិកម្មផ្សេងៗដូចជាដំឡូង ត្រាវ ពោត ឬបន្លែជាដើម ដើម្បីឲ្យការងារត្រូវបានបញ្ចប់លឿនជាងមុននិងមានប្រសិទ្ធភាពខ្ពស់។ សកម្មភាពមួយទៀតដែលបង្ហាញពីសាមគ្គីភាពដ៏រឹងមាំគឺការចូលរួមកម្លាំងគ្នាសង់ផ្ទះឬជួសជុលផ្ទះដែលជាការងារធំនិងទាមទារកម្លាំងមនុស្សច្រើនពីព្រោះនៅពេលដែលអ្នកណាម្នាក់ចង់សង់ផ្ទះថ្មី អ្នកភូមិនិងមិត្តភក្តិជិតខាងតែងតែស្ម័គ្រចិត្តមកជួយដោយមិនគិតកម្រៃអ្វីឡើយ។ នេះជាការបង្ហាញពីសាមគ្គីភាព ការជួយគ្នាក្នុងគ្រាលំបាក និងការលើកទឹកចិត្តដែលជាលក្ខណៈពិសេសមួយរបស់ជនជាតិខ្មែរតាំងពីយូរលង់មកហើយ។ ការជួយពលកម្មគ្នាទៅវិញទៅមកក៏ត្រូវបានគេអនុវត្តយ៉ាងទូលំទូលាយក្នុងការរៀបចំពិធីបុណ្យទានផ្សេងៗផងដែរ ដោយមិត្តភក្តិអាចមកជួយក្នុងការរៀបចំម្ហូបអាហារ រៀបចំតុ ឬក៏រៀបចំតុបតែងលម្អផ្ទះដើម្បីធ្វើឱ្យពិធីបុណ្យមានភាពរីករាយនិងទទួលបានជោគជ័យ។ ជាពិសេសជាងនេះទៅទៀត ការជួយពលកម្មគ្នាត្រូវបានគេអនុវត្តនៅពេលដែលមិត្តភក្តិឬអ្នកភូមិមានទុក្ខ ដោយមិត្តភក្តិផ្សេងៗទៀតតែងតែមកជួយលួងលោម ផ្តល់ការគាំទ្រផ្លូវចិត្ត និងជួយក្នុងការរៀបចំពិធីបុណ្យសពឬការងារផ្សេងៗទៀតផងដែរ។ សកម្មភាពជួយពលកម្មគ្នា ជាទូទៅវាមិនមែនជាកាតព្វកិច្ចនោះទេ ប៉ុន្តែវាជាសិល្បៈនៃការទំនាក់ទំនងដ៏ប្រពៃមួយ ដែលបង្ហាញយ៉ាងច្បាស់ពីការស្រលាញ់និងការយកចិត្តទុកដាក់ដែលចេញពីបេះដូងពិតប្រាកដ។ សរុបមក សកម្មភាពទាំងនេះបានធ្វើឱ្យមិត្តភាពមានភាពរឹងមាំនិងស៊ីជម្រៅបំផុតដែលមិនអាចកាត់ថ្លៃបានឡើយ។ សកម្មភាពទាំងបីខាងលើនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតនូវទំនុកចិត្ត និងភាពស្មោះត្រង់ដ៏រឹងមាំរវាងមិត្តភក្តិដោយសារតែនៅពេលដែលអ្នកធ្វើការជាមួយគ្នា អ្នកនឹងបានយល់ដឹងពីចរិតលក្ខណៈពិតប្រាកដរបស់មិត្តភក្តិរបស់អ្នកកាន់តែច្បាស់។ តាមរយៈការចែករំលែកភាពនឿយហត់និងការលំបាកជាមួយគ្នាទៅវិញទៅមកក្នុងកិច្ចការងារនានា វាបានធ្វើឱ្យមិត្តភាពមានភាពរឹងមាំខ្លាំងក្លាជាងមិត្តភាពដែលកសាងឡើងត្រឹមតែការកម្សាន្តធម្មតា ហើយបទពិសោធន៍នីមួយៗបានក្លាយទៅជាអនុស្សាវរីយ៍រួមដ៏ជ្រាលជ្រៅដែលមិនអាចបំភ្លេចបានឡើយ។ មិត្តភាពដែលបានកសាងឡើងតាមរយៈសកម្មភាពទាំងនេះមិនមែនជាមិត្តភាពដែលផ្អែកលើតែផលប្រយោជន៍ ឬលក្ខខណ្ឌអ្វីមួយនោះទេ ប៉ុន្តែវាជាទំនាក់ទំនងដ៏ស្មោះត្រង់ដែលបានកសាងឡើងដោយផ្អែកលើការយល់ចិត្ត ការគោរព និងការជួយគ្នាទៅវិញទៅមកដោយគ្មានលក្ខខណ្ឌ។ សកម្មភាពទាំងនេះបានបង្រៀនយើងឱ្យចេះចែករំលែក ចេះផ្តល់តម្លៃដល់គ្នាទៅវិញទៅមក និងបង្រៀនយើងពីរបៀបរស់នៅជាមួយគ្នាជាសហគមន៍ដ៏រឹងមាំ ព្រោះពួកគេគឺជាសកម្មភាពដែលបានផ្សារភ្ជាប់មនុស្សឱ្យកាន់តែមានភាពស្និទ្ធស្នាលជាងមុន។ វាក៏ជាការបង្ហាញពីអត្តសញ្ញាណរបស់ជនជាតិខ្មែរដែលតែងតែមានភាពសប្បុរស ចូលចិត្តជួយគ្នាទៅវិញទៅមក និងមានសាមគ្គីភាពគ្នាផងដែរ។ ការជួយពលកម្មគ្នាបានក្លាយជាប្រពៃណីដ៏ល្អមួយដែលត្រូវបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ ហើយជាការបង្ហាញពីភាពសប្បុរសនិងការគោរពដ៏ជ្រាលជ្រៅដល់គ្នាទៅវិញទៅមកនៅក្នុងសង្គម។ ជាចុងក្រោយ ការចូលរួមក្នុងសកម្មភាពទាំងនេះនឹងធ្វើឱ្យអ្នកទទួលបានមិត្តភក្តិដ៏ល្អបំផុតដែលនឹងនៅជាមួយអ្នកក្នុងគ្រប់កាលៈទេសៈនៃជីវិតដោយគ្មានការរើសអើងឡើយ។ ទំនាក់ទំនងមិត្តភាពបែបនេះនឹងមិនងាយបែកបាក់ឡើយ ទោះបីជាពេលវេលានិងចម្ងាយបានបំបែកអ្នកក៏ដោយ។ វាជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ការកសាងជីវិតដែលមានភាពសប្បាយរីករាយនិងមានន័យ។ ការចងចាំដ៏ស្រស់ស្អាតទាំងនេះនឹងក្លាយជាកម្លាំងចិត្តដែលជំរុញអ្នកឱ្យបន្តដំណើរទៅមុខ។ ពួកគេតែងតែជួយគ្នាទៅវិញទៅមកដោយគ្មានការរើសអើងនិងគ្មានការគិតគូរពីផលប្រយោជន៍។ ស្មារតីជួយពលកម្មគ្នាទៅវិញទៅមកគឺជាការបង្ហាញពីការស្រលាញ់ពិតប្រាកដ។ សកម្មភាពទាំងនេះបានបង្រៀនយើងឱ្យរស់នៅដោយមានសាមគ្គីភាព និងការគោរពគ្នា។ វាបានធ្វើឱ្យយើងយល់ថាជីវិតមិនអាចរស់នៅតែឯងបានឡើយ។ ភាពស្និទ្ធស្នាលដែលបង្កើតបានពីសកម្មភាពទាំងនេះគឺពិតជាខុសប្លែកពីមិត្តភាពក្នុងពិភពលោកបច្ចេកវិទ្យា។ វាជាទំនាក់ទំនងដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងបេះដូងរបស់អ្នក។ វានឹងនៅបន្តជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់អ្នកជារៀងរហូត។ ដូច្នេះហើយ ចូរកុំខ្លាចក្នុងការចំណាយពេលវេលាជាមួយមិត្តភក្តិរបស់អ្នកដើម្បីធ្វើកិច្ចការទាំងនេះ។